ការប្រកបអាជីពក្នុងវិស័យភាពយន្តនៅកម្ពុជានាពេលបច្ចុប្បន្ន មិនមែនត្រឹមតែជាការផលិតដើម្បីការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែគឺជាការចូលរួមចំណែកយ៉ាងសកម្មក្នុងការស្រោចស្រង់ និងលើកកម្ពស់មរតកសិល្បៈខ្មែរឱ្យមានភាពរស់រវើកឡើងវិញនៅលើឆាកអន្តរជាតិ។ ការវិវត្តនៃផលិតកម្មភាពយន្តក្នុងស្រុកបានឈានជើងចេញពីការផលិតបែបលក្ខណៈគ្រួសារ ឆ្ពោះទៅរកការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលកម្រិតខ្ពស់ ដែលអាចផ្ដល់នូវគុណភាពរូបភាព និងប្រព័ន្ធសំឡេងដែលមានស្ដង់ដារមិនចាញ់ភាពយន្តបរទេសឡើយ។ អ្នកដែលចង់ជោគជ័យក្នុងអាជីពនេះត្រូវមានមហិច្ឆតាខ្ពស់ក្នុងការស្រាវជ្រាវ និងបង្កើតនូវស្នាដៃដែលមានលក្ខណៈច្នៃប្រឌិតប្លែកពីគេ ដើម្បីធានាថាផលិតផលសម្រេចនឹងមានលទ្ធភាពទាក់ទាញចិត្តទស្សនិកជនក្នុងស្រុកឱ្យងាកមកគាំទ្រស្នាដៃកូនខ្មែរឱ្យបានកាន់តែច្រើន។ ភាពជោគជ័យនៃខ្សែភាពយន្តមួយរឿងនាពេលបច្ចុប្បន្ន គឺផ្អែកទៅលើការសហការគ្នាយ៉ាងស្អិតរមួតរវាងគ្រប់ផ្នែកទាំងអស់ ចាប់តាំងពីដំណាក់កាលរៀបចំដំបូង រហូតដល់ការចាក់បញ្ចាំង ដែលទាមទារឱ្យមានការវិនិយោគទាំងកម្លាំងកាយ ចិត្ត និងថវិកា។ អាជីពក្នុងវិស័យនេះផ្ដល់លទ្ធភាពឱ្យអ្នកដែលមានដុងសិល្បៈអាចប្រើប្រាស់រូបភាព និងសាច់រឿងដើម្បីធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងពីតថភាពសង្គម វប្បធម៌ និងទំនៀមទម្លាប់ខ្មែរទៅកាន់ពិភពលោកតាមរយៈផ្ទាំងសំពត់សដ៏មានឥទ្ធិពល។ ការសិក្សាស្វែងយល់ពីប្រវត្តិសាស្ត្រភាពយន្តខ្មែរក្នុងសម័យមុន គឺជាមេរៀនដ៏មានតម្លៃដែលជួយឱ្យផលិតករជំនាន់ក្រោយអាចដកស្រង់នូវសិល្បៈនៃការនិទានរឿងបែបបុរាណមកកែច្នៃបញ្ចូលជាមួយបច្ចេកទេសសម័យទំនើបឱ្យមានភាពស៊ីជម្រៅ។ វិស័យភាពយន្តបានក្លាយជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចដ៏សំខាន់មួយក្នុងការបង្កើតឱកាសការងារដល់ធនធានមនុស្សយ៉ាងច្រើនសន្ធឹកសន្ធាប់ ចាប់តាំងពីអ្នកជំនាញផ្នែកបច្ចេកទេសកម្រិតខ្ពស់ រហូតដល់សិល្បករ និងអ្នកផ្ដល់សេវាកម្មគាំទ្រផ្សេងៗ។ ការងារក្នុងផលិតកម្មភាពយន្តតម្រូវឱ្យបុគ្គលម្នាក់ៗមានស្មារតីការងារជាក្រុមខ្ពស់បំផុត ដោយសារតែភាពជោគជ័យនៃប្លង់នីមួយៗគឺកើតចេញពីការផ្សំផ្គុំគ្នាជាធ្លុងមួយរវាងពន្លឺ សំឡេង ការសម្ដែង និងការរៀបចំឆាក។ ការកើនឡើងនៃរោងភាពយន្តដែលបំពាក់ដោយបច្ចេកវិទ្យាទំនើបៗនៅទូទាំងប្រទេស បានដាក់សម្ពាធយ៉ាងវិជ្ជមានដល់ផលិតករក្នុងស្រុកឱ្យពង្រឹងគុណភាពផលិតកម្មរបស់ខ្លួនឱ្យកាន់តែល្អឥតខ្ចោះដើម្បីឆ្លើយតបនឹងការរំពឹងទុករបស់ទស្សនិកជន។ ការបូជាកម្លាំងកាយចិត្តក្នុងអាជីពនេះ គឺជាការកសាងកេរ្តិ៍ឈ្មោះ និងស្នាដៃដែលនឹងត្រូវចារទុកក្នុងប្រវត្តិសាស្ត្រសិល្បៈកម្ពុជា ដែលអនុញ្ញាតឱ្យកូនចៅជំនាន់ក្រោយអាចមើលឃើញពីការរីកចម្រើន និងការតស៊ូរបស់អ្នកជំនាញជំនាន់មុន។ អ្នកសរសេរអត្ថបទភាពយន្តត្រូវប្រើប្រាស់ការសង្កេត និងការស្រាវជ្រាវយ៉ាងស៊ីជម្រៅដើម្បីបង្កើតនូវតួអង្គដែលមានលក្ខណៈរស់រវើក និងសាច់រឿងដែលមានភាពស្មុគស្មាញដើម្បីទាក់ទាញអារម្មណ៍អ្នកទស្សនាឱ្យជក់ចិត្តដិតអារម្មណ៍តាំងពីដើមរហូតដល់ចប់។ ការផ្ដោតលើការសរសេររឿងដែលបង្កប់នូវអត្ថន័យអប់រំ និងការឆ្លុះបញ្ចាំងពីសេចក្ដីស្រឡាញ់ បំណងប្រាថ្នា និងការតស៊ូក្នុងជីវិតពិតរបស់ប្រជាជនខ្មែរ គឺជាគន្លឹះយុទ្ធសាស្ត្រក្នុងការកសាងភាពស្និទ្ធស្នាលរវាងភាពយន្ត និងអ្នកទស្សនា។ អ្នកដឹកនាំរឿងគឺជាអ្នកទទួលខុសត្រូវខ្ពស់បំផុតលើចក្ខុវិស័យសិល្បៈនៃភាពយន្តទាំងមូល ដោយត្រូវមានសមត្ថភាពក្នុងការចាត់ចែង និងសម្រេចចិត្តលើរាល់ចំណុចតូចៗដើម្បីធានាថាផលិតផលសម្រេចមានគុណភាពស្របតាមស្ដង់ដារដែលចង់បាន។ ជំនាញក្នុងការដឹកនាំរឿងតម្រូវឱ្យមានការយល់ដឹងពីសិល្បៈនៃការនិទានរឿងតាមរយៈរូបភាព ដែលអាចបញ្ជូនសារ និងអារម្មណ៍ទៅកាន់អ្នកទស្សនាបានយ៉ាងមានប្រសិទ្ធភាព ទោះបីជាគ្មានពាក្យសម្ដីរបស់តួអង្គសូម្បីតែមួយម៉ាត់ក៏ដោយ។ អ្នកដឹកនាំត្រូវមានចំណេះដឹងផ្នែកចិត្តសាស្ត្រយ៉ាងទូលំទូលាយដើម្បីអាចណែនាំ និងជម្រុញអារម្មណ៍របស់តួសម្ដែងឱ្យបញ្ចេញនូវទឹកមុខ កាយវិការ និងការសម្ដែងដែលសមសួនបំផុតទៅតាមបរិបទនៃស្ថានភាពនីមួយៗក្នុងសាច់រឿង។ ការរៀបចំគំនូរព្រាងនៃប្លង់នីមួយៗឱ្យបានច្បាស់លាស់មុនពេលចាប់ផ្ដើមថត គឺជាកត្តាចាំបាច់ដែលជួយឱ្យអ្នកដឹកនាំអាចគ្រប់គ្រងពេលវេលា និងធនធានបានយ៉ាងល្អប្រសើរនៅលើទីតាំងថតជាក់ស្ដែង។ ផលិតករអាជីពត្រូវតែចេះធ្វើតុល្យភាពរវាងតម្លៃសិល្បៈនៃខ្សែភាពយន្ត និងតម្រូវការទីផ្សារជាក់ស្ដែង ដើម្បីធានាថាភាពយន្តនោះមិនត្រឹមតែល្អមើលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានលទ្ធភាពទទួលបានជោគជ័យផ្នែកហិរញ្ញវត្ថុផងដែរ។ ការស្វែងរកចំណុចរបត់នៃសាច់រឿងដែលប្លែក និងមិនធ្លាប់មានពីមុនមក គឺជាបញ្ហាប្រឈមដ៏ធំមួយដែលតម្រូវឱ្យអ្នកសរសេរអត្ថបទត្រូវប្រើប្រាស់ភាពច្នៃប្រឌិត និងការស្រមើស្រមៃឱ្យអស់ពីសមត្ថភាពដើម្បីបង្កើតភាពភ្ញាក់ផ្អើលដល់អ្នកទស្សនា។ អ្នកដឹកនាំរឿងជំនាន់ថ្មីត្រូវតែមានការយល់ដឹងជាមូលដ្ឋានពីបច្ចេកទេសកាមេរ៉ា ការរៀបចំពន្លឺ និងដំណើរការកាត់ត ដើម្បីអាចធ្វើការងារសហការជាមួយអ្នកជំនាញបច្ចេកទេសផ្សេងៗបានយ៉ាងរលូន និងមានប្រសិទ្ធភាព។ ជោគជ័យដ៏អស្ចារ្យបំផុតរបស់អ្នកដឹកនាំរឿង គឺនៅពេលដែលសារដ៏មានអត្ថន័យដែលបានបង្កប់ក្នុងខ្សែភាពយន្តត្រូវបានទស្សនិកជនទទួលយក និងយកទៅជជែកពិភាក្សា ដែលបង្កើតឱ្យមានឥទ្ធិពលវិជ្ជមាននៅក្នុងសង្គម។ អ្នកដឹកនាំប្លង់ថតត្រូវមានជំនាញកម្រិតខ្ពស់ក្នុងការជ្រើសរើសប្រភេទកាមេរ៉ា និងឡេនដែលសមស្របបំផុត ដើម្បីបង្កើតបានជារូបភាពដែលមានលក្ខណៈប្រណីត និងមានគុណភាពសោភ័ណភាពដូចទៅនឹងភាពយន្តកម្រិតអាជីពអន្តរជាតិ។ ការប្រើប្រាស់ពន្លឺនៅក្នុងភាពយន្តមិនមែនត្រឹមតែដើម្បីឱ្យរូបភាពមើលឃើញច្បាស់ប៉ុណ្ណោះទេ ប៉ុន្តែគឺជាការប្រើប្រាស់សិល្បៈដើម្បីបង្កើតបរិយាកាស និងអារម្មណ៍ដែលជួយជម្រុញសាច់រឿងឱ្យកាន់តែមានភាពរំភើប ឬក្រៀមក្រំ។ អ្នកបច្ចេកទេសពន្លឺត្រូវសហការយ៉ាងជិតស្និទ្ធជាមួយអ្នកដឹកនាំប្លង់ថត ដើម្បីច្នៃប្រឌិតការប្រើប្រាស់ស្រមោល និងពណ៌នៃពន្លឺឱ្យមានភាពស៊ីសង្វាក់គ្នាជាមួយសកម្មភាពរបស់តួអង្គនៅក្នុងប្លង់នីមួយៗ។ ការប្រើប្រាស់ឧបករណ៍ជំនួយចលនាកាមេរ៉ាទំនើបៗ ជួយឱ្យការចាប់ប្លង់មានភាពរលូនល្អឥតខ្ចោះ និងអាចបង្កើតនូវមុំថតដែលប្លែកភ្នែក ដែលជួយបង្កើនភាពអស្ចារ្យ និងភាពរស់រវើកដល់សាច់រឿងទាំងមូល។ ការថតភាពយន្តនៅតាមទីតាំងធម្មជាតិនានាក្នុងប្រទេសកម្ពុជា តម្រូវឱ្យអ្នកថតរូបមានភាពវៃឆ្លាតក្នុងការទាញយកប្រយោជន៍ពីពន្លឺព្រះអាទិត្យ និងការត្រៀមលក្ខណៈដោះស្រាយបញ្ហាអាកាសធាតុដែលមិនអាចព្យាករណ៍ទុកមុនបាន។ អ្នកជំនាញដែលទទួលបន្ទុកលើភាពច្បាស់នៃរូបភាពត្រូវមានការផ្ដោតអារម្មណ៍ខ្ពស់បំផុត ដើម្បីធានាថារាល់ចលនារបស់តួអង្គ ឬកាមេរ៉ានឹងស្ថិតក្នុងភាពច្បាស់ល្អឥតខ្ចោះ ដែលជាចំណុចសំខាន់សម្រាប់ភាពយន្តខ្នាតធំ។ ការប្រើប្រាស់ឧបករណ៍ហើរដើម្បីចាប់ប្លង់ពីលើអាកាស បានក្លាយជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងការបង្ហាញពីភាពអស្ចារ្យនៃទេសភាពធម្មជាតិ និងសំណង់ស្ថាបត្យកម្មខ្មែរនៅក្នុងខ្សែភាពយន្តសម័យថ្មី។ ការចំណាយពេលធ្វើដំណើរទៅកាន់ទីតាំងឆ្ងាយៗដើម្បីស្វែងរកប្លង់ថតដែលស្អាត និងត្រូវតាមបរិបទនៃរឿង គឺជាការវិនិយោគពេលវេលាដ៏សំខាន់ដើម្បីជួយឱ្យរូបភាពនៃភាពយន្តមានភាពទាក់ទាញខ្លាំងបំផុត។ ការពង្រឹងជំនាញបច្ចេកទេសថតឱ្យកាន់តែខ្ពស់ គឺជាវិធីសាស្ត្រដ៏ល្អបំផុតក្នុងការជួយឱ្យផលិតកម្មអាចសន្សំសំចៃពេលវេលា និងថវិកានៅក្នុងដំណាក់កាលកែសម្រួលរូបភាពចុងក្រោយតាមរយៈការទទួលបានរូបភាពដើមដ៏ល្អ។ អ្នករៀបចំឆាកត្រូវមានការស្រមើស្រមៃដ៏ទូលំទូលាយដើម្បីបម្លែងទីធ្លាដ៏សាមញ្ញឱ្យទៅជាពិភពថ្មីមួយដែលមានលក្ខណៈរស់រវើក និងមានភាពប្រាកដនិយមទៅតាមសម័យកាល និងទីកន្លែងដែលសាច់រឿងបានកំណត់។ រាល់គ្រឿងលម្អ និងវត្ថុប្រើប្រាស់ដែលដាក់បញ្ចូលក្នុងឆាកនីមួយៗ ត្រូវតែមានការជ្រើសរើសយ៉ាងសម្រិតសម្រាំងដើម្បីធានាថាមិនមានចំណុចឆ្គងណាមួយដែលនាំឱ្យអ្នកទស្សនាមានអារម្មណ៍ថាមិនសមស្របនឹងសាច់រឿងឡើយ។ អ្នកច្នៃម៉ូដសម្លៀកបំពាក់ត្រូវធ្វើការសិក្សាពីបុគ្គលិកលក្ខណៈ និងតួនាទីរបស់តួអង្គនីមួយៗ ដើម្បីរចនាឈុតសម្លៀកបំពាក់ដែលមិនត្រឹមតែស្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្ហាញពីឋានៈ និងអារម្មណ៍របស់តួអង្គនោះទៀតផង។ ជំនាញផាត់មុខបែបសិល្បៈកម្រិតខ្ពស់ គឺជាផ្នែកមួយដ៏មានសារៈសំខាន់ជាពិសេសសម្រាប់ភាពយន្តបែបភ័យរន្ធត់ ឬភាពយន្តសង្គ្រាម ដែលតម្រូវឱ្យមានការរៀបចំស្នាមរបួស ឬរូបរាងតួអង្គឱ្យមើលទៅពិតៗគួរឱ្យខ្លាច។ អ្នករៀបចំឆាកត្រូវធ្វើការងារយ៉ាងជិតស្និទ្ធជាមួយផ្នែកពន្លឺ ដើម្បីធានាថាពណ៌នៃសម្ភារៈ និងការតុបតែងឆាកនឹងមិនមានការប្រែប្រួល ឬរំខានដល់គុណភាពរូបភាពនៅពេលដែលប៉ះជាមួយពន្លឺស្ទូឌីយ៉ូដ៏ខ្លាំង។ ការកសាងឆាកថតនៅក្នុងស្ទូឌីយ៉ូផ្ដល់នូវភាពងាយស្រួលដល់ក្រុមការងារក្នុងការគ្រប់គ្រងបរិយាកាស សម្លេង និងពន្លឺបានគ្រប់ពេលវេលា ដែលជួយឱ្យដំណើរការផលិតកម្មមានភាពឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់។ សិល្បៈនៃការរៀបចំសម្លៀកបំពាក់ក្នុងភាពយន្តខ្មែរ ក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយ និងថែរក្សាអត្តសញ្ញាណនៃម៉ូដសម្លៀកបំពាក់ប្រពៃណីខ្មែរឱ្យមានភាពលេចធ្លោ និងមានតម្លៃក្នុងភ្នែកយុវជនជំនាន់ក្រោយ។ អ្នកជំនាញដែលទទួលបន្ទុកពិនិត្យភាពបន្តគ្នាត្រូវមានភាពហ្មត់ចត់បំផុតក្នុងការតាមដានរាល់ចំណុចតូចៗដូចជា ម៉ូដសក់ ឬទីតាំងរបស់របរ ដើម្បីកុំឱ្យមានការខុសឆ្គងនៅពេលដែលប្លង់នីមួយៗត្រូវយកមកផ្គុំចូលគ្នា។ ការងាររៀបចំឆាកជារឿយៗទាមទារឱ្យមានការលះបង់ពេលវេលា និងការធ្វើការងាររហូតដល់យប់ជ្រៅ ដើម្បីធានាថាទីតាំងថតនឹងមានភាពស្អាតបាត និងរួចរាល់ជាស្រេចមុនពេលដែលតួសម្ដែង និងអ្នកថតរូបមកដល់។ ភាពល្អឥតខ្ចោះ និងភាពហ្មត់ចត់នៃការរៀបចំឆាក គឺជាកត្តាសម្រេចដ៏ធំមួយដែលនាំឱ្យអ្នកទស្សនាមានអារម្មណ៍ថាពួកគេកំពុងស្ថិតនៅក្នុងពិភពនៃភាពយន្តនោះពិតប្រាកដ និងមិនមានការសង្ស័យលើភាពពិតឡើយ។ អាជីពជាតួសម្ដែងភាពយន្តនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន តម្រូវឱ្យមានការបណ្ដុះបណ្ដាលទាំងផ្នែកស្មារតី និងកាយវិការ ដើម្បីអាចឱ្យសិល្បករសម្ដែងចេញមកបានដោយធម្មជាតិ និងមានឥទ្ធិពលលើចិត្តទស្សនិកជន។ អ្នកគ្រប់គ្រងការជ្រើសរើសតួសម្ដែងត្រូវមានចក្ខុវិស័យវែងឆ្ងាយក្នុងការស្វែងរកបុគ្គលដែលមានលក្ខណៈសម្បត្តិ និងព្រលឹងសិល្បៈដែលស៊ីសង្វាក់គ្នាបំផុតទៅនឹងតួអង្គក្នុងសាច់រឿង ជាជាងការមើលតែលើសម្រស់ខាងក្រៅ។ តួសម្ដែងអាជីពត្រូវតែមានការតាំងចិត្តខ្ពស់ក្នុងការចំណាយពេលសិក្សាពីប្រវត្តិ និងចិត្តសាស្ត្ររបស់តួអង្គដែលខ្លួនត្រូវសម្ដែង ដើម្បីឱ្យការបញ្ចេញមនោសញ្ចេតនានីមួយៗមានភាពជ្រាលជ្រៅ និងគួរឱ្យជឿជាក់បំផុត។ ការរៀបចំវគ្គបណ្ដុះបណ្ដាលការសម្ដែងដល់សិល្បករជំនាន់ថ្មី គឺជាជំហានដ៏សំខាន់ដែលជួយលើកកម្ពស់គុណភាពធនធានមនុស្សនៅក្នុងវិស័យភាពយន្តខ្មែរឱ្យមានស្ដង់ដារ និងមានភាពប្រកួតប្រជែងខ្ពស់។ ការសម្ដែងភាពយន្តខ្នាតធំទាមទារឱ្យតួសម្ដែងមានជំនាញក្នុងការបញ្ចេញអារម្មណ៍តាមរយៈកែវភ្នែក និងទឹកមុខក្នុងកម្រិតលម្អិតបំផុត ដោយសារតែបច្ចេកវិទ្យាកាមេរ៉ាអាចចាប់យកបាននូវរាល់ការប្រែប្រួលតូចតាចបំផុត។ អ្នកគ្រប់គ្រងតួអង្គត្រូវមានភាពវៃឆ្លាតក្នុងការរៀបចំកាលវិភាគការងារឱ្យមានភាពបត់បែន ដើម្បីធានាថាការផលិតនឹងមិនមានការរអាក់រអួលទោះបីជាត្រូវធ្វើការជាមួយតួសម្ដែងដែលមានភាពមមាញឹកខ្លាំងក៏ដោយ។ សិល្បករត្រូវមានការអត់ធ្មត់ និងវិន័យខ្ពស់ក្នុងការសម្ដែងប្លង់ដដែលៗជាច្រើនដងទៅតាមការចង់បានរបស់អ្នកដឹកនាំ ដើម្បីទទួលបាននូវលទ្ធផលដែលល្អបំផុតសម្រាប់ដាក់បញ្ចាំងជូនទស្សនិកជន។ ការប្រើប្រាស់អ្នកសម្ដែងជំនួសសម្រាប់ប្លង់ដែលគ្រោះថ្នាក់ ឬប្លង់បច្ចេកទេសពិសេស គឺជាការងារដែលទាមទារឱ្យមានការរៀបចំផែនការសុវត្ថិភាពយ៉ាងតឹងរ៉ឹងបំផុតដើម្បីការពារគ្រោះថ្នាក់ដែលមិនអាចមើលឃើញ។ ទំនាក់ទំនងដ៏ល្អ និងការយល់ចិត្តគ្នាជារួមរវាងអ្នកដឹកនាំរឿង និងតួសម្ដែង គឺជាថាមពលដ៏មានឥទ្ធិពលដែលនាំឱ្យដំណើរការផលិតកម្មទាំងមូលមានភាពរលូន និងអាចបញ្ចេញនូវសក្ដានុពលសិល្បៈបានយ៉ាងអស្ចារ្យ។ តួសម្ដែងដែលជោគជ័យ និងមានតម្លៃបំផុត គឺជាបុគ្គលដែលមិនត្រឹមតែសម្ដែងបានល្អប៉ុណ្ណោះទេ ប៉ុន្តែគឺជាអ្នកដែលបានបន្សល់ទុកនូវការចងចាំ និងមនោសញ្ចេតនាដ៏ជ្រាលជ្រៅនៅក្នុងបេះដូងរបស់អ្នកទស្សនាគ្រប់រូប។ ការងារកាត់តភាពយន្តគឺជាដំណាក់កាលដែលសំខាន់បំផុតមួយ ដែលតម្រូវឱ្យអ្នកកាត់តមានសមត្ថភាពក្នុងការជ្រើសរើសយកតែប្លង់ដែលល្អបំផុតមកផ្គុំបញ្ចូលគ្នាដើម្បីបង្កើតជានិទានរឿងដែលមានភាពរលូន និងទាក់ទាញ។ អ្នកជំនាញខាងកាត់តត្រូវយល់ដឹងពីចង្វាក់នៃការនិទានរឿង ដើម្បីកំណត់ថាពេលណាគួរទុកប្លង់ឱ្យយូរ និងពេលណាគួរកាត់ឱ្យលឿន ដើម្បីជម្រុញអារម្មណ៍អ្នកទស្សនាឱ្យដើរតាមសាច់រឿងដោយមិនមានអារម្មណ៍ធុញទ្រាន់។ ការប្រើប្រាស់កម្មវិធីកាត់តកម្រិតអាជីពទំនើបៗ ជួយឱ្យផលិតករអាចកែច្នៃរូបភាព និងបន្ថែមនូវបច្ចេកទេសពិសេសៗដែលធ្វើឱ្យខ្សែភាពយន្តមើលទៅមានភាពអស្ចារ្យ និងមានស្ដង់ដារដូចទៅនឹងភាពយន្តកម្រិតពិភពលោក។ អ្នកជំនាញខាងកែពណ៌ត្រូវមានភាពហ្មត់ចត់បំផុតក្នុងការធ្វើឱ្យពណ៌នៃប្លង់នីមួយៗមានភាពស្មើគ្នា និងស៊ីសង្វាក់គ្នា ដើម្បីកុំឱ្យអ្នកទស្សនាមានអារម្មណ៍ឆ្គងភ្នែកនៅពេលដែលរូបភាពប្រែប្រួលពីប្លង់មួយទៅប្លង់មួយ។ ការបញ្ចូលសំឡេង និងតន្ត្រីគឺជាផ្នែកមួយដែលមិនអាចខ្វះបានឡើយ ព្រោះវាដើរតួនាទីយ៉ាងសំខាន់ក្នុងការជម្រុញមនោសញ្ចេតនា និងភាពភ័យរន្ធត់ ឬភាពសប្បាយរីករាយឱ្យកាន់តែមានឥទ្ធិពលទ្វេដងនៅក្នុងចិត្តអ្នកទស្សនា។ អ្នកបច្ចេកទេសសំឡេងត្រូវធ្វើការងារយ៉ាងម៉ត់ចត់ក្នុងការសម្អាតសំឡេងរំខាននានា និងការបញ្ចូលសំឡេងបន្ថែម (ដូចជាសំឡេងដើរ សំឡេងបក្សី) ដើម្បីឱ្យបរិយាកាសក្នុងភាពយន្តមានភាពប្រាកដនិយមបំផុត។ ការរចនាចំណងជើង និងអក្សររត់នៅក្នុងភាពយន្តត្រូវតែមានសោភ័ណភាព និងមានលក្ខណៈច្នៃប្រឌិតខ្ពស់ ដើម្បីបង្កើននូវតម្លៃបន្ថែម និងភាពអាជីពតាំងពីការចាប់ផ្ដើមរហូតដល់ការបញ្ចប់នៃខ្សែភាពយន្ត។ ដំណាក់កាលក្រោយការផលិតជារឿយៗតម្រូវឱ្យមានការត្រួតពិនិត្យ និងការកែសម្រួលជាច្រើនលើកច្រើនសាពីអ្នកដឹកនាំរឿង ដើម្បីធានាថាគ្រប់ចំណុចទាំងអស់មានភាពល្អឥតខ្ចោះមុននឹងប្រគល់ការងារចុងក្រោយ។ ការងារក្រោយការផលិតដ៏ល្អ គឺជាការងារដែលទស្សនិកជនមិនអាចដឹងបានឡើយថាមានការកាត់ត ឬកែច្នៃ ដោយសារតែអ្វីៗគ្រប់យ៉ាងមើលទៅមានភាពធម្មជាតិ និងមានភាពសុក្រឹតបំផុត។ អ្នកគ្រប់គ្រងផលិតកម្មមានតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំផែនការការងារ និងការចាត់ចែងធនធានឱ្យមានភាពសុក្រឹតបំផុត ដើម្បីធានាថាដំណើរការថតនឹងមិនមានការយឺតយ៉ាវ ឬលើសពីកញ្ចប់ថវិកាដែលបានកំណត់។ ការងារគ្រប់គ្រងហិរញ្ញវត្ថុក្នុងវិស័យភាពយន្តតម្រូវឱ្យមានភាពហ្មត់ចត់ខ្ពស់ក្នុងការកត់ត្រារាល់ចំណាយទាំងអស់ ចាប់តាំងពីថ្លៃឈ្នួលបុគ្គលិក រហូតដល់ថ្លៃជួលឧបករណ៍ និងទីតាំងថត ដើម្បីការពារការខាតបង់ដែលមិនចាំបាច់។ អ្នករៀបចំផែនការថតត្រូវមានសមត្ថភាពក្នុងការដោះស្រាយបញ្ហាចំពោះមុខបានយ៉ាងរហ័ស នៅពេលដែលមានការប្រែប្រួលនៃកាលវិភាគ ឬនៅពេលដែលមានសមាជិកក្រុមការងារណាម្នាក់ជួបបញ្ហាសុខភាពភ្លាមៗ។ ការស្វែងរកម្ចាស់ឧបត្ថម្ភ និងដៃគូសហការគឺជាផ្នែកមួយដ៏សំខាន់របស់អ្នកផលិត ដើម្បីជួយបង្កើនកញ្ចប់ថវិកាដែលអនុញ្ញាតឱ្យផលិតកម្មអាចវិនិយោគលើបច្ចេកទេស និងសម្ភារៈឱ្យកាន់តែមានគុណភាពខ្ពស់។ ការរៀបចំកិច្ចសន្យាការងារឱ្យបានច្បាស់លាស់ជាមួយតួសម្ដែង និងបុគ្គលិកបច្ចេកទេសទាំងអស់ គឺជាការការពារសិទ្ធិ និងកាតព្វកិច្ចរបស់ភាគីនីមួយៗឱ្យមានតម្លាភាព និងវិជ្ជាជីវៈខ្ពស់បំផុត។ អ្នកគ្រប់គ្រងទីតាំងត្រូវមានទំនាក់ទំនងល្អជាមួយអាជ្ញាធរ និងប្រជាជនមូលដ្ឋាន ដើម្បីសុំច្បាប់អនុញ្ញាត និងការសហការក្នុងពេលថត ដែលជួយឱ្យដំណើរការការងារមានភាពរលូន និងគ្មានការរំខាន។ ការរៀបចំអាហារ និងការស្នាក់នៅឱ្យបានសមរម្យសម្រាប់ក្រុមការងារ និងតួសម្ដែង គឺជាការផ្ដល់កម្លាំងចិត្ត និងការឱ្យតម្លៃដែលជួយឱ្យគ្រប់គ្នាមានស្មារតីចង់ធ្វើការឱ្យកាន់តែល្អប្រសើរ។ អ្នកផលិតត្រូវមានសមត្ថភាពក្នុងការវាយតម្លៃពីហានិភ័យផ្សេងៗដែលអាចកើតមានក្នុងពេលផលិតកម្ម និងត្រូវមានផែនការបម្រុងជានិច្ចដើម្បីធានាបាននូវនិរន្តរភាពនៃគម្រោងភាពយន្តទាំងមូល។ ការគ្រប់គ្រងពេលវេលាឱ្យបានល្អគឺជាគន្លឹះឆ្ពោះទៅរកភាពជោគជ័យ ព្រោះរាល់វិនាទីដែលលើសកំណត់នៅលើទីតាំងថត គឺមានន័យថាជាការកើនឡើងនៃចំណាយថវិកាដែលមិនបានគ្រោងទុក។ ភាពជាអ្នកដឹកនាំដ៏មានប្រសិទ្ធភាពរបស់អ្នកគ្រប់គ្រងផលិតកម្ម នឹងបង្កើតឱ្យមានបរិយាកាសការងារដែលប្រកបដោយទំនុកចិត្ត និងសាមគ្គីភាព ដែលជាកត្តាសំខាន់បំផុតសម្រាប់ផលិតកម្មភាពយន្តខ្នាតធំ។ ការរៀបចំយុទ្ធសាស្ត្រធ្វើទីផ្សារឱ្យបានច្បាស់លាស់មុនពេលចាក់បញ្ចាំង គឺជាកត្តាចាំបាច់ដែលជួយឱ្យសាធារណជនបានដឹង និងមានការចង់ដឹងចង់ឃើញពីខ្សែភាពយន្តនោះតាមរយៈការផ្សព្វផ្សាយតាមគ្រប់មធ្យោបាយ។ ការផលិតវីដេអូខ្លីៗដែលបង្ហាញពីសកម្មភាពពីក្រោយឆាក និងរូបភាពគំរូនៃភាពយន្ត គឺជាវិធីសាស្ត្រដ៏មានឥទ្ធិពលបំផុតក្នុងការជម្រុញការចាប់អារម្មណ៍ពីសំណាក់យុវវ័យនៅលើបណ្ដាញសង្គមសម័យថ្មី។ អ្នករចនាផ្ទាំងប៉ូស្ទ័រភាពយន្តត្រូវមានភាពច្នៃប្រឌិតខ្ពស់ក្នុងការរៀបចំរូបភាពឱ្យមានភាពទាក់ទាញ និងអាចប្រាប់ពីព្រលឹងនៃសាច់រឿងបានត្រឹមតែមួយភ្លែតដែលទស្សនិកជនបានក្រឡេកឃើញ។ ការរៀបចំកម្មវិធីសម្ពោធភាពយន្តឱ្យមានភាពអធិកអធម គឺជាឱកាសដ៏ល្អសម្រាប់សិល្បករ និងក្រុមផលិតករក្នុងការជួបផ្ទាល់ជាមួយទស្សនិកជន និងអ្នកសារព័ត៌មានដើម្បីបង្កើនភាពលេចធ្លោនៃស្នាដៃរបស់ខ្លួន។ ការសហការយ៉ាងជិតស្និទ្ធជាមួយរោងភាពយន្តក្នុងការកំណត់ម៉ោងចាក់បញ្ចាំងឱ្យបានស័ក្តិសម គឺជាចំណុចយុទ្ធសាស្ត្រដែលជួយឱ្យភាពយន្តអាចទទួលបានចំនួនអ្នកមើលច្រើនបំផុតតាមដែលអាចធ្វើទៅបាន។ អ្នកធ្វើទីផ្សារភាពយន្តត្រូវមានសមត្ថភាពក្នុងការវិភាគពីចំណង់ចំណូលចិត្តរបស់ទស្សនិកជន ដើម្បីអាចរៀបចំសារផ្សព្វផ្សាយឱ្យចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់បំផុត។ ការប្រមូលមតិរិះគន់ និងការសរសើរពីទស្សនិកជនដែលបានទស្សនារួច គឺជាទិន្នន័យដ៏មានតម្លៃដែលជួយឱ្យផលិតករអាចស្វែងយល់ពីចំណុចខ្លាំង និងចំណុចខ្សោយសម្រាប់ការកែលម្អក្នុងស្នាដៃក្រោយៗទៀត។ ការនាំយកខ្សែភាពយន្តខ្មែរទៅចាក់បញ្ចាំងនៅក្នុងមហោស្រពភាពយន្តអន្តរជាតិ គឺជាមោទនភាពជាតិដ៏ធំធេង និងជាឱកាសមាសក្នុងការបង្ហាញពីសមត្ថភាពរបស់ផលិតករខ្មែរទៅកាន់ពិភពលោក។ ការលក់សិទ្ធិចាក់បញ្ចាំងទៅកាន់បណ្ដាញទូរទស្សន៍ ឬកម្មវិធីមើលភាពយន្តតាមអ៊ីនធឺណិត គឺជាមធ្យោបាយបន្ថែមក្នុងការរកចំណូល និងការចែកចាយស្នាដៃឱ្យបានកាន់តែទូលំទូលាយ។ ភាពជោគជ័យផ្នែកទីផ្សារនៃភាពយន្តមួយរឿង នឹងផ្ដល់ជាទំនុកចិត្តដល់វិនិយោគិនឱ្យហ៊ានបោះទុនកាន់តែច្រើននៅក្នុងគម្រោងភាពយន្តបន្តបន្ទាប់ទៀតដែលជួយឱ្យឧស្សាហកម្មនេះកាន់តែរីកចម្រើន។ បញ្ហាប្រឈមដ៏ធំបំផុតរបស់អ្នកផលិតភាពយន្តក្នុងស្រុក គឺការប្រយុទ្ធប្រឆាំងនឹងការលួចចម្លងស្នាដៃ និងការបង្ហោះភាពយន្តខុសច្បាប់ដែលនាំឱ្យបាត់បង់ចំណូលយ៉ាងធ្ងន់ធ្ងរដល់ផលិតករ។ ការរក្សានូវសីលធម៌វិជ្ជាជីវៈខ្ពស់ក្នុងការសម្ដែង និងការផលិត គឺជាការផ្ដល់តម្លៃដល់ខ្លួនឯង និងការផ្ដល់តម្លៃដល់វប្បធម៌ខ្មែរ ដើម្បីចៀសវាងការផលិតអ្វីដែលប៉ះពាល់ដល់សណ្ដាប់ធ្នាប់សង្គម។ អ្នកផលិតត្រូវមានការអត់ធ្មត់ខ្ពស់ចំពោះការរិះគន់ក្នុងន័យស្ថាបនាពីសំណាក់ទស្សនិកជន និងត្រូវចេះបំប្លែងការរិះគន់ទាំងនោះឱ្យទៅជាថាមពលសម្រាប់ការអភិវឌ្ឍសមត្ថភាពខ្លួនឯងឱ្យកាន់តែខ្លាំងពូកែ។ ការប្រកួតប្រជែងទីផ្សារជាមួយភាពយន្តហូលីវូដ ឬភាពយន្តក្នុងតំបន់ តម្រូវឱ្យផលិតករខ្មែរត្រូវមានភាពវៃឆ្លាតក្នុងការស្វែងរកអត្តសញ្ញាណផ្ទាល់ខ្លួនដែលភាពយន្តដទៃមិនអាចធ្វើតាមបាន។ ការរក្សាបាននូវភាពស្មោះត្រង់ជាមួយម្ចាស់ឧបត្ថម្ភ និងអ្នកវិនិយោគ គឺជាកត្តាគន្លឹះដែលជួយឱ្យផលិតករម្នាក់ៗអាចឈរជើងបានយូរអង្វែងនៅក្នុងឧស្សាហកម្មភាពយន្តដែលមានភាពប្រកួតប្រជែងខ្ពស់។ អ្នកជំនាញភាពយន្តត្រូវយល់ដឹងពីច្បាប់កម្មសិទ្ធិបញ្ញា ដើម្បីការពាររាល់ស្នាដៃច្នៃប្រឌិតរបស់ខ្លួន និងដើម្បីកុំឱ្យមានការរំលោភបំពានលើស្នាដៃរបស់អ្នកដទៃដោយអចេតនា។ ការដោះស្រាយបញ្ហាខ្វះខាតធនធានមនុស្សដែលមានជំនាញច្បាស់លាស់ អាចធ្វើទៅបានតាមរយៈការបង្កើតឱ្យមានការបណ្ដុះបណ្ដាលនៅនឹងកន្លែង និងការផ្ទេរចំណេះដឹងពីអ្នកអាជីពទៅកាន់យុវជនជំនាន់ក្រោយ។ សីលធម៌ក្នុងការគោរពពេលវេលា និងការឱ្យតម្លៃទៅលើកម្លាំងពលកម្មរបស់សមាជិកក្រុមការងារគ្រប់លំដាប់ថ្នាក់ គឺជាមន្តស្នេហ៍របស់អ្នកដឹកនាំដែលគ្រប់គ្នាប្រាថ្នាចង់ធ្វើការជាមួយ។ ការប្រឈមនឹងសម្ពាធនៃពេលវេលា និងភាពហត់នឿយក្នុងពេលថត តម្រូវឱ្យបុគ្គលម្នាក់ៗមានសុខភាពផ្លូវចិត្តរឹងមាំ និងមានក្ដីស្រឡាញ់ចំពោះសិល្បៈជាធំទើបអាចសម្រេចការងារបាន។ អ្នកជំនាញភាពយន្តត្រូវមានមោទនភាពចំពោះអាជីពរបស់ខ្លួន និងត្រូវបន្តការពារតម្លៃនៃសិល្បៈ ឱ្យមានភាពថ្លៃថ្នូរ និងមានភាពរុងរឿងជានិរន្តរ៍។ វិស័យភាពយន្តកម្ពុជានឹងបន្តរីកចម្រើនយ៉ាងរឹងមាំ ប្រសិនបើមានការរួមដៃគ្នាជួយគាំទ្រយ៉ាងសកម្មពីសំណាក់ទស្សនិកជន ស្ថាប័នរដ្ឋ និងវិស័យឯកជនយ៉ាងពិតប្រាកដ។ ការប្រើប្រាស់បច្ចេកវិទ្យាភាពពិតនិម្មិត និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត អាចនឹងក្លាយជាឱកាសថ្មីសម្រាប់ផលិតករខ្មែរក្នុងការបង្កើតនូវបទពិសោធន៍ទស្សនាដែលអស្ចារ្យ និងប្លែកភ្នែកជាងមុន។ កម្ពុជានឹងក្លាយជាទីតាំងថតភាពយន្តដ៏មានសក្ដានុពលបំផុតមួយនៅក្នុងតំបន់អាស៊ី ដែលទាក់ទាញផលិតករអន្តរជាតិឱ្យមកវិនិយោគ និងសហការផលិតកាន់តែច្រើនឡើងៗ។ ការបណ្ដុះបណ្ដាលកុមារ និងយុវជនឱ្យយល់ពីសិល្បៈភាពយន្តតាំងពីវ័យក្មេង គឺជាការរៀបចំគ្រឹះដ៏រឹងមាំសម្រាប់ការកសាងធនធានមនុស្សដ៏ឆ្នើមនាពេលអនាគត។ រាល់ភាពជោគជ័យនៃខ្សែភាពយន្តខ្មែរនៅលើឆាកអន្តរជាតិ គឺជាជ័យជម្នះរបស់ប្រជាជាតិទាំងមូល និងជាសារបង្ហាញពីការរស់ឡើងវិញនៃព្រលឹងសិល្បៈខ្មែរដ៏អស្ចារ្យ។ អាជីពក្នុងវិស័យភាពយន្តនឹងបន្តផ្ដល់នូវបទពិសោធន៍ជីវិតដ៏សម្បូរបែប និងការរៀនសូត្រដែលមិនចេះចប់មិនចេះហើយសម្រាប់អ្នកដែលហ៊ានលះបង់ដើម្បីក្ដីស្រឡាញ់។ ការរួមបញ្ចូលគ្នារវាងការអភិរក្សតម្លៃបុរាណ និងការបើកចំហទទួលយកនវានុវត្តន៍សម័យថ្មី គឺជាមាគ៌ាដ៏ល្អបំផុតសម្រាប់ភាពយន្តខ្មែរក្នុងការឈានទៅរកភាពអមតៈ។ ការធ្វើជាអ្នកផលិតភាពយន្ត គឺជាការធ្វើជាអ្នកកត់ត្រាប្រវត្តិសាស្ត្រតាមរយៈរូបភាព និងសំឡេង ដែលនឹងបន្តរស់នៅ និងមានឥទ្ធិពលលើមនុស្សរាប់ជំនាន់តទៅមុខទៀត។ សរុបមក អាជីពក្នុងវិស័យភាពយន្ត និងការផលិតកុននៅក្នុងប្រទេសកម្ពុជា គឺជាការងារដែលពោរពេញដោយកិត្តិយស ការច្នៃប្រឌិត និងជាស្ពានតភ្ជាប់រវាងបេះដូង និងសិល្បៈដ៏ថ្លៃថ្លាបំផុត។